នៅក្នុងសង្គមសព្វថ្ងៃមនុស្សម្នាក់ៗតែងតែមានការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងអ្នកដែលមានឋានៈខ្ពង់ខ្ពស់ អ្នកដែលមានវ័យចំណាស់ជាងយើងឬអ្នកមានវ័យប្រហាក់ប្រហែលយើង។ ការគោរពគ្នាក្នុងការនិយាយស្តីប្រកបដោយសុជីវធម៌កាន់តែមានសារៈសំខាន់ព្រោះវាបានឆ្លុះបញ្ចាំងអំពីចំណេះដឹងនិងការអប់រំរបស់យើង។ ចំពោះការប្រើពាក្យសម្តីក្នុងការសន្ទនាដែលយើងគួរប្រើសម្រាប់អ្នកមានឋានៈខ្ពស់ យើងគួរហៅពួកគាត់ថា លោក ឬលោកស្រី។ ហើយសម្រាប់គ្រួបង្រៀនយើងគួរតែប្រើពាក្យថា ជម្រាបសួរលោកគ្រូឬអ្នកគ្រូ នៅពេលដែលយើងជួបគាត់។ រីឯការហៅទៅកាន់អ្នកដែលមិនស្គាល់យើងអាចហៅគាត់ថាបង ដើម្បីបង្ហាញពីការគោរព និងភាពគួរសម។ សម្រាប់មិត្តភក្កិ ឬ អ្នកមានអាយុតិចជាង យើងអាចហៅពួកគេថា ប្អូនប្រុស ឬ ប្អូនស្រី បាន។ មួយវិញទៀតនៅពេលធ្វើខុស ឬ មានកំហុសអ្វីមួយ យើងគួរតែធ្វើការសុំទោស សុំំអធ្យាស្រ័យពីអ្នកដទៃ។ ពេលធ្វើការសន្ទនាមិនគួរប្រើពាក្យសម្តីមិនល្អ មើលងាយ ឬ ប្រមាថទៅលើអ្នកដទៃ ធ្វើឲ្យគេមានអារម្មណ៌ថាតូចទាបជាងខ្លួនទេ។ ពេលនៅតាមទីសាធារណៈ ឬ នៅបណ្តាល័យ ពេលដែលត្រូវនិយាយគ្នា គួរតែនិយាយតិចៗ កុំនិយាយគ្នាឮៗពេក វាអាចរំខានដល់អ្នកដទៃ និង ប៉ះពាល់ដល់អ្នកកំពុងអានសៀវភៅ។ ក្រៅពីនេះ ការស្តាប់អ្នកដទៃដោយយកចិត្តទុកដាក់នៅពេលសន្ទនាគឺជាការឲ្យតម្លៃនិងបង្កើតទំនាក់ទំនងបានយ៉ាងល្អ។ មួយវិញផងដែរ យើងគួរតែផ្តោតអារម្មណ៍ស្តាប់អ្នកដ៏ទៃនៅពេលសន្ទនាឬកំពុងនិយាយរឿងអ្វីមួយ។ សូមកុំនិយាយកាត់បើមិនចាំបាច់ អនុញ្ញាតឲ្យគាត់និយាយចប់សិនចាំនិយាយឬក៏មានសំណួរអាចសួរតាមក្រោយបាន។ បន្ថែមពីនេះ នៅពេលដែលស្តាប់អ្នកដ៏ទៃនិយាយ ឬបកស្រាយអ្វីមួយចប់ហើយ យើងគួរតែមានសំណួរខ្លះៗសួរគាត់ ជៀសវាងកុំឱ្យស្ងាត់អត់មានអ្វីសួរសោះ។ បង្ហាញភាសាកាយវិការដូចជា ស្តាប់ជាមួយនឹងស្នាមញញឹម ទឹកមុខរីករាយ ងក់ក្បាលបង្ហាញពីការយល់ស្របមតិ។ អ្នកពុំគួរធ្វើកាយវិការ ឬ ចលនាណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃ ឬ អ្នកដែលនៅជិតអ្នកឡើយ។ នៅពេលសន្ទនាយើងគួរតែប្រើក្រសែភ្នែកមើលអ្នកនិយាយឲ្យចំដោយយកចិត្តទុកដាក់ជៀសវាងការមើលឆ្វេងស្តាំឬមិន ផ្តោតអារម្មណ៍ពេលគេនិយាយ។ ហើយបន្ថែមពីនេះការធ្វើឲ្យមានសម្លេងរំខានដូចជា សម្លេងទូរសព្ទ័រោទ៍ឬលេងទូរសព្ទ័នៅពេលសន្ទនាបង្ហាញពីការមិនឲ្យតម្លៃនិងមិនយកចិត្តទុកដាក់។ ម្យ៉ាងវិញទៀតគួរមានការគោរពមតិអ្នកដ៏ទៃ កុំវាយតម្លៃឬរិះគន់ដោយគ្មានហេតុផល។ ប្រសិនបើមិនយល់ស្របឬមិនគាំទ្រមតិអ្វីមួយគួរប្រើពាក្យឲ្យបានសមរម្យដូចជា "ខ្ញុំយល់ថា" ឬ "ប៉ុន្តែតាមទស្សនៈខ្ញុំ" ។ ក្នុងការសន្ទនា គួរមានការសរសើរ និងទទួលស្គាល់គំនិត ឬមតិល្អៗរបស់អ្នកដ៏ទៃផងដែរ។ ការស្លៀកពាក់សមរម្យ ក៏ជារបៀបបង្ហាញការគោរពក្នុងពេលសន្ទនាដែរ។ ហើយអ្វីដែលសំខាន់នោះ មិនគួរដើរចេញពីការសន្ទនា ដោយគ្មានហេតុផលឡើយ គេអាចគិតថាអ្នកជាមនុស្សឈ្លើយ។ ការសន្ទនាដែលមានសុជីវធម៌ល្អ នឹងបង្កើនទំនាក់ទំនង និងការសហការគ្នាបានយ៉ាងល្អ។ អ្នកត្រូវគិតមុននឹងនិយាយ ព្រោះពាក្យសម្តីខ្លះពេលនិយាយចេញទៅហើយ មិនអាចដកចេញបានវិញទេ។ នៅពេលខឹងឬមិនសប្បាយចិត្តត្រូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យបានល្អ បើមិនដូច្នេះនឹងប៉ះពាល់ដល់ការសន្ទនា។ ប្រសិនបើការសន្ទនាដែលនិយាយខុសឬប៉ះពាល់ត្រង់ចំណុចណាមួយត្រូវសុំទោសនិងសុំអធ្យាស្រ័យភ្លាមៗ។ មួយវិញទៀត យើងមិនគួរសើច ឬបញ្ចេញកាយវិការមិនសមរម្យណាមួយដល់អ្នកដទៃនៅពេលសន្ទនានោះទេ។ ហើយនៅពេលសន្ទនាត្រូវចេះនិយាយឲ្យសុភាពរាបសា សម្លេងស្រទន់ និងសមរម្យទៅតាមស្ថានភាព។ គោរពសិទ្ធិអ្នកនិយាយ ដោយបង្កើនការយល់ចិត្ត និងសហការល្អក្នុងការសន្ទនា។ សរុបមកការគោរពក្នុងការសន្ទនានិងនិយាយស្តីគឺជាសីលធម៌សំខាន់ណាស់ដែលមនុស្សគ្រប់រូបគួរមាន។ ដូច្នេះយើងត្រូវរៀនស្តាប់ ការនិយាយស្តីឲ្យមានសុជីវធម៌ ផ្តល់តម្លៃ គោរពគ្នាទៅវិញទៅមកដើម្បីកសាងទំនាក់ទំនងល្អក្នុងជីវិតប្រចាំថ្ងៃ។